ការចាប់ផ្តើមបង្កើតឆានែលយូធូប គឺជាការបោះជំហានចូលទៅក្នុងពិភពនៃអ្នកបង្កើតមាតិកាឌីជីថល ដែលទាមទារនូវការរៀបចំផែនការយ៉ាងហ្មត់ចត់ និងការតស៊ូព្យាយាមដើម្បីសម្រេចបាននូវភាពជោគជ័យ។ គោលបំណងចម្បងនៃការចាប់ផ្តើមឆានែលយូធូប គឺដើម្បីបង្កើតវេទិកាមួយសម្រាប់ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ទៅកាន់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។ ការបង្កើតឆានែលយូធូប ជួយឱ្យបុគ្គលម្នាក់ៗអាចបង្ហាញពីអត្តសញ្ញាណ និងសមត្ថភាពពិសេសរបស់ខ្លួនតាមរយៈវីដេអូដែលបានច្នៃប្រឌិតយ៉ាងសម្រិតសម្រាំង។ សម្រាប់អាជីវកម្ម គោលបំណងសំខាន់គឺដើម្បីពង្រីកវិសាលភាពនៃម៉ាកយីហោ និងការផ្សព្វផ្សាយផលិតផលឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈមាតិកាវីដេអូទាក់ទាញ។ យើងចាប់ផ្តើមឆានែលយូធូប ដើម្បីបង្កើតសហគមន៍មួយដែលមនុស្សមានចំណូលចិត្តដូចគ្នាអាចមកជួបជុំគ្នា និងដោះដូរគំនិតយោបល់តាមរយៈការបញ្ចេញមតិ។ ការកំណត់គោលដៅឱ្យបានច្បាស់លាស់តាំងពីដំបូង នឹងជួយឱ្យអ្នកអាចរក្សានិរន្តរភាពនៃការផលិតវីដេអូក្នុងរយៈពេលវែងដោយមិនងាយបោះបង់ចោល។ គោលបំណងមួយទៀតគឺដើម្បីប្រើប្រាស់ យូធូប ជាឧបករណ៍ក្នុងការកសាងទំនុកចិត្ត និងសិទ្ធិអំណាចក្នុងវិស័យណាមួយដែលអ្នកកំពុងតែធ្វើការងារ។ អ្នកបង្កើតមាតិកាភាគច្រើនមានបំណងប្រែក្លាយចំណូលចិត្តរបស់ពួកគេឱ្យទៅជាប្រភពចំណូលដ៏មានស្ថេរភាពតាមរយៈការផ្សាយពាណិជ្ជកម្ម និងកិច្ចសហការផ្សេងៗ។ ការចាប់ផ្តើមឆានែលយូធូប គឺជាការវិនិយោគលើខ្លួនឯងតាមរយៈការអភិវឌ្ឍជំនាញនិយាយជាសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ យើងបង្កើតឆានែលដើម្បីរក្សាទុកនូវអនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗនៃជីវិតក្នុងទម្រង់ជាវីដេអូដែលអាចមើលឡើងវិញបានគ្រប់ពេលវេលា។ គោលដៅសំខាន់គឺការផ្តល់នូវតម្លៃ ទៅកាន់អ្នកមើល មិនថាជាការផ្ដល់នូវភាពសប្បាយរីករាយ ការអប់រំ ឬការដោះស្រាយបញ្ហាអ្វីមួយឡើយ។ ការសិក្សាពីទីផ្សារ និងការយល់ដឹងពីតម្រូវការរបស់អ្នកមើល គឺជាជំហានដំបូងនៃយុទ្ធសាស្ត្រឆានែលដែលជោគជ័យ។ ការរៀបចំចិត្តសាស្ត្រឱ្យបានរឹងមាំដើម្បីទទួលយកមតិរិះគន់ គឺជាការត្រៀមខ្លួនដ៏សំខាន់សម្រាប់អ្នកចាប់ផ្តើមដំបូង។ យើងត្រូវកំណត់ឱ្យឃើញនូវ ចំណុចពិសេស នៃឆានែលរបស់យើង ដើម្បីឱ្យវាខុសប្លែកពីឆានែលដទៃទៀតដែលមានស្រាប់។ ការរៀបចំកន្លែងសម្រាប់ថតវីដេអូឱ្យមានផាសុកភាព និងមានពន្លឺគ្រប់គ្រាន់ នឹងជួយបង្កើនគុណភាពនៃមាតិកាដែលអ្នកផលិត។ គោលបំណងនៃការបង្កើតឆានែលក៏អាចជាការចង់ផ្លាស់ប្តូរសង្គមតាមរយៈការផ្សព្វផ្សាយសារវិជ្ជមាន និងការយល់ដឹងផ្សេងៗ។ ការកំណត់អត្តសញ្ញាណអ្នកមើលគោលដៅឱ្យបានច្បាស់លាស់ ជួយឱ្យអ្នកអាចផលិតមាតិកាដែលត្រូវចិត្តពួកគេបំផុត។ យើងចាប់ផ្តើមឆានែលយូធូប ដើម្បីទទួលបាននូវឱកាសថ្មីៗក្នុងការធ្វើការងារជាមួយក្រុមហ៊ុនធំៗ និងអ្នកបង្កើតមាតិកាល្បីៗដទៃទៀត។ ការបង្កើតឆានែលយូធូប គឺជាការបង្កើតបណ្ណាល័យឌីជីថលមួយសម្រាប់ខ្លួនឯងដែលនឹងនៅស្ថិតស្ថេរជាច្រើនឆ្នាំទៅមុខទៀត។ គោលបំណងនៃឆានែលខ្លះគឺដើម្បីជួយសម្រួលដល់ការរៀនសូត្រពីចម្ងាយតាមរយៈមេរៀនវីដេអូដែលងាយយល់ និងឥតគិតថ្លៃ។ ការប្តេជ្ញាចិត្តចំពោះគុណភាពជាជាងបរិមាណ គឺជាគោលបំណងចម្បងរបស់អ្នកបង្កើតមាតិកាដែលមានវិជ្ជាជីវៈខ្ពស់។ ការចាប់ផ្តើមបង្កើតឆានែលយូធូបត្រូវអនុវត្តន៍តាមជំហានសំខាន់ៗមួយចំនួន។ ជំហានដំបូងបំផុតគឺការបង្កើតគណនី Google ដែលនឹងប្រើប្រាស់សម្រាប់គ្រប់គ្រងឆានែលយូធូបរបស់អ្នកទាំងមូល។ បន្ទាប់មក អ្នកត្រូវចូលទៅកាន់គេហទំព័រ យូធូប រួចជ្រើសរើសយកពាក្យ បង្កើតឆានែល នៅក្នុងការកំណត់ប្រវត្តិរូប។ ការជ្រើសរើសឈ្មោះឆានែលដែលងាយចងចាំ ងាយអាន និងឆ្លុះបញ្ចាំងពីមាតិការបស់អ្នក គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់។ អ្នកត្រូវរៀបចំការរចនារូបភាពតំណាង និងរូបភាពគម្រប ឱ្យមានភាពទាក់ទាញ និងបង្ហាញពីវិជ្ជាជីវៈ។ ការសរសេរព័ត៌មានលម្អិតនៅក្នុងឆានែលយូធូបរបស់អ្នក ជួយឱ្យអ្នកមើល និងប្រព័ន្ធរបស់យូធូប យល់ដឹងថាឆានែលរបស់អ្នកនិយាយអំពីអ្វី។ អ្នកត្រូវកំណត់ពាក្យគន្លឹះ សម្រាប់ឆានែលនៅក្នុងការកំណត់កម្រិតខ្ពស់ ដើម្បីឱ្យឆានែលងាយស្រួលក្នុងការស្វែងរកតាមរយៈម៉ាស៊ីនស្វែងរក។ ការរៀបចំរចនាសម្ព័ន្ធនៃគេហទំព័រដើមនៃឆានែលយូធូប ជួយឱ្យអ្នកមើលថ្មីៗងាយស្រួលក្នុងការស្វែងរកវីដេអូដែលពួកគេចាប់អារម្មណ៍។ មុននឹងថតវីដេអូដំបូង អ្នកត្រូវរៀបចំគ្រោងអត្ថបទ ដើម្បីឱ្យការនិយាយរបស់អ្នកមានភាពរលូន និងមិនជាន់គ្នា។ ការជ្រើសរើសកាមេរ៉ា និងឧបករណ៍ស្រូបសំឡេងដែលមានគុណភាពសមរម្យ គឺជាជំហានបច្ចេកទេសដែលមិនអាចរំលងបានដើម្បីទទួលបានរូបភាព និងសំឡេងច្បាស់។ បន្ទាប់ពីថតរួច ការកាត់តវីដេអូ គឺជាជំហានដែលត្រូវចំណាយពេលច្រើនបំផុតដើម្បីតម្រឹមរូបភាព និងបន្ថែមតន្ត្រីឱ្យមានភាពទាក់ទាញ។ ការរចនារូបភាពតំណាងវីដេអូ ដែលមានភាពទាក់ទាញខ្លាំង នឹងជួយបង្កើនអត្រានៃការចុចមើលយ៉ាងច្រើន។ ការសរសេរចំណងជើងវីដេអូ ត្រូវតែមានភាពទាក់ទាញ និងមានផ្ទុកនូវពាក្យគន្លឹះសំខាន់ៗដែលមនុស្សនិយមស្វែងរក។ អ្នកត្រូវសរសេរការពិពណ៌នាវីដេអូ ឱ្យបានលម្អិត និងដាក់បញ្ចូលនូវតំណភ្ជាប់សំខាន់ៗដែលទាក់ទងនឹងមាតិកា។ ការរៀបចំវីដេអូដោយដាក់ចំណាត់ថ្នាក់តាមក្រុមឱ្យមានរបៀប និង ជំនួយដល់ការចាត់ចែងក្នុងស្ទូឌីយ៉ូឱ្យកាន់តែប្រសើរខ្លាំងឡើង។ មុននឹងបង្ហោះផ្សាយ អ្នកត្រូវពិនិត្យមើលបញ្ហារក្សាសិទ្ធិ ដើម្បីប្រាកដថាវីដេអូរបស់អ្នកមិនបំពានច្បាប់របស់ យូធូប។ ការកំណត់ពេលវេលានៃការបង្ហោះ ឱ្យបានទៀងទាត់ ជួយឱ្យអ្នកមើលដឹងថានៅពេលណាដែលពួកគេគួររង់ចាំមើលវីដេអូថ្មីរបស់អ្នក។ អ្នកត្រូវប្រើប្រាស់មុខងារ បង្ហាញវីដេអូនៅលើអេក្រង់ពេលបញ្ចប់ ដើម្បីជម្រុញឱ្យអ្នកមើលបន្តមើលវីដេអូផ្សេងទៀតក្នុងឆានែល។ ការឆ្លើយតបទៅកាន់មតិយោបល់របស់អ្នកមើលក្នុងវីដេអូដំបូងៗ គឺជាជំហានដ៏អស្ចារ្យក្នុងការកសាងទំនាក់ទំនងជាមួយអ្នកគាំទ្រ។ ការវិភាគទិន្នន័យតាមរយៈ យូធូប ជួយឱ្យអ្នកដឹងពីចំណុចខ្លាំង និងចំណុចខ្សោយនៃវីដេអូនីមួយៗដែលអ្នកបានបង្ហោះ។ ជំហានចុងក្រោយគឺការបន្តរៀនសូត្រ និងកែលម្អគុណភាពមាតិកាឱ្យកាន់តែប្រសើរឡើងពីវីដេអូមួយទៅវីដេអូមួយទៀតដោយមិនឈប់ឈរ។ ចំពោះ ការបង្កើតឆានែលយូធូបត្រូវតែបង្ហោះ ឬបង្កើតមាតិកាដែលមានភាពពេញនិយម។ មាតិកាដែលល្អបំផុតគឺមាតិកាដែលផ្តល់នូវចំណេះដឹងថ្មីៗ ឬដោះស្រាយបញ្ហាអ្វីមួយដែលអ្នកមើលកំពុងជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ។ ចំណេះដឹងពីរបៀបធ្វើអ្វីមួយផ្ដល់អត្ថប្រយោជន៍ដល់អ្នកមើល និង មានអ្នកតាមដានស្វែងរកមើលជានិច្ចមិនងាយសាបសូន្យឡើយ។ មាតិកាប្រភេទ វីដេអូប្លុក ឬការបង្ហាញពីសកម្មភាពប្រចាំថ្ងៃ ជួយឱ្យអ្នកមើលមានអារម្មណ៍ជិតស្និទ្ធ និងស្គាល់ពីជីវិតពិតរបស់អ្នកបង្កើតមាតិកា។ ការប្រើប្រាស់បច្ចេកទេសនិទានរឿងនៅក្នុងវីដេអូ ធ្វើឱ្យមាតិការបស់អ្នកមានភាពរំជើបរំជួល និងគួរឱ្យជក់ចិត្តដិតអារម្មណ៍។ មាតិកាអប់រំសម្រាប់កុមារត្រូវការការច្នៃប្រឌិតខ្ពស់លើរូបភាពពណ៌ និងសំឡេង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងផ្តល់ការរៀនសូត្រ។ ការបង្កើតវីដេអូខ្លីៗ គឺជាវិធីសាស្ត្រដ៏រហ័សក្នុងការទាក់ទាញអ្នកតាមដានថ្មីៗក្នុងរយៈពេលដ៏ខ្លី។ មាតិកាដែលផ្ដោតលើការរិះគន់ផលិតផល ជួយផ្តល់ព័ត៌មានពិតដល់អ្នកមើលមុនពេលពួកគេសម្រេចចិត្តទិញអ្វីមួយ។ ការធ្វើវីដេអូផ្សាយផ្ទាល់ ជួយឱ្យអ្នកអាចប្រាស្រ័យទាក់ទងជាមួយអ្នកមើលបានភ្លាមៗ និងមានភាពរស់រវើកបំផុត។ ការរក្សាបាននូវ ភាពពិត នៅក្នុងមាតិកា គឺជាគន្លឹះសំខាន់ដែលធ្វើឱ្យអ្នកមើលជឿជាក់ និងស្រឡាញ់ឆានែលរបស់អ្នក។ ការប្រើប្រាស់តន្ត្រី និងសំឡេង ដែលត្រឹមត្រូវ ជួយបង្កើនបរិយាកាស និងអារម្មណ៍នៃវីដេអូឱ្យកាន់តែប្រសើរ។ មាតិកាដែលដើរតាមនិន្នាការ ជួយឱ្យឆានែលរបស់អ្នកលោតឡើងលឿនក្នុងប្រព័ន្ធស្វែងរក ប៉ុន្តែអ្នកត្រូវបន្ថែមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនចូលផង។ ការបង្កើតមាតិកាដែលជម្រុញទឹកចិត្ត ជួយផ្តល់ថាមពលវិជ្ជមាន និងការលើកទឹកចិត្តដល់អ្នកដែលកំពុងអស់សង្ឃឹម។ អ្នកគួរតែបង្កើតវីដេអូដែលឆ្លើយតបទៅនឹងសំណួរដែលអ្នកមើលសួរញឹកញាប់បំផុត ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកមើលរបស់អ្នក។ ការប្រើប្រាស់រូបភាពចលនា និងអក្សរបញ្ជាក់លើអេក្រង់ ជួយឱ្យអ្នកមើលងាយស្រួលយល់នូវចំណុចសំខាន់ៗដែលអ្នកកំពុងនិយាយ។ មាតិកាដែលផ្ដោតលើការកម្សាន្ត និងសំណើច តែងតែមានសក្តានុពលខ្ពស់ក្នុងការក្លាយជាវីដេអូដែលល្បីខ្លាំង។ ការធ្វើកិច្ចសហការ ជាមួយអ្នកបង្កើតមាតិកាផ្សេងទៀត ជួយឱ្យអ្នកអាចដោះដូរអ្នកមើល និងពង្រីកសហគមន៍បានកាន់តែធំ។ អ្នកត្រូវធានាថាវីដេអូនីមួយៗមាន ការបើកឆាក ដែលទាក់ទាញបំផុតក្នុងរយៈពេល ១០ វិនាទីដំបូងដើម្បីកុំឱ្យអ្នកមើលចាកចេញ។ ការប្រើប្រាស់បច្ចេកទេសកែពណ៌ ជួយឱ្យវីដេអូរបស់អ្នកមើលទៅមានលក្ខណៈដូចភាពយន្ត និងមានសោភ័ណភាពខ្ពស់។ មាតិកាដែលផ្ដោតលើជំនាញបច្ចេកទេស ឬការប្រើប្រាស់កម្មវិធីកុំព្យូទ័រ ត្រូវការការបង្ហាញអេក្រង់ដែលច្បាស់ និងការពន្យល់យ៉ាងម៉ត់ចត់។ ភាពច្នៃប្រឌិតគ្មានដែនកំណត់ គឺជាអ្វីដែលធ្វើឱ្យឆានែលយូធូប របស់អ្នកមិនចេះស៊ាំភ្នែក និងតែងតែផ្តល់នូវភាពភ្ញាក់ផ្អើលដល់អ្នកមើល។ ការបង្កើតឆានែលយូធូបមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ សារៈសំខាន់ដ៏ធំបំផុតនៃយូធូប គឺវាផ្តល់ឱកាសស្មើគ្នាដល់មនុស្សគ្រប់រូបក្នុងការក្លាយជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយដោយមិនចាំបាច់មានដើមទុនច្រើន។ ការមានឆានែលយូធូប ជួយឱ្យអ្នកកសាងកេរ្តិ៍ឈ្មោះ និងម៉ាកយីហោបុគ្គល ដែលមានឥទ្ធិពលក្នុងពិភពឌីជីថល។ អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុបានមកពីការចូលរួមក្នុងកម្មវិធីដៃគូ ដើម្បីទទួលបានចំណូលពីការផ្សាយពាណិជ្ជកម្ម។ យូធូប គឺជាម៉ាស៊ីនស្វែងរកធំជាងគេទីពីរនៅលើពិភពលោក ដែលផ្តល់លទ្ធភាពឱ្យមាតិការបស់អ្នកត្រូវបានគេរកឃើញបានយ៉ាងងាយស្រួល។ ការបង្កើតវីដេអូជួយឱ្យអ្នកអភិវឌ្ឍជំនាញទន់ ដូចជាការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការគ្រប់គ្រងពេលវេលា។ ឆានែលយូធូប ដែលមានអ្នកតាមដានច្រើន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលអាចទាក់ទាញម្ចាស់អាជីវកម្មឱ្យមកជួលអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។ វាជួយឱ្យអ្នកអាចកសាងបណ្តាញទំនាក់ទំនងជាមួយមនុស្សពូកែៗ និងអ្នកជំនាញក្នុងវិស័យផ្សេងៗគ្នាជុំវិញពិភពលោក។ អត្ថប្រយោជន៍នៃការរៀនសូត្រពីមតិអ្នកមើល ជួយឱ្យអ្នកយល់ដឹងពីចិត្តសាស្ត្រមនុស្ស និងតម្រូវការទីផ្សារពិតប្រាកដ។ ការមានឆានែលយូធូប ជួយឱ្យអ្នកមានឯករាជ្យភាពក្នុងការធ្វើការងារពីផ្ទះ ឬពីកន្លែងណាក៏បានឱ្យតែមានអ៊ីនធឺណិត។ វាគឺជាវេទិកាដ៏អស្ចារ្យសម្រាប់ការធ្វើទីផ្សារបែបមាតិកា ដែលផ្តល់ផលចំណេញខ្ពស់បំផុតសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។ ការបង្កើតឆានែលយូធូប ជួយជម្រុញឱ្យអ្នកខិតខំស្រាវជ្រាវ និងរៀនសូត្រពីអ្វីដែលថ្មីៗជានិច្ច ដើម្បីយកមកផលិតជាវីដេអូ។ ការបង្កើតវីដេអូដែលជួយកែលម្អជីវិតអ្នកដទៃនាំមកនូវសេចក្ដីសុខផ្លូវចិត្ត និង ធ្វើឱ្យយើងមានមោទនភាពចំពោះតម្លៃនៃស្នាដៃ។ ឆានែលយូធូប អាចក្លាយជាប្រភពចំណូលអកម្ម ដែលនៅតែអាចរកលុយឱ្យអ្នកបានទោះបីជាវីដេអូនោះបង្ហោះយូរហើយក៏ដោយ។ វាជួយឱ្យអ្នកមានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិ និងគំនិតយោបល់ដោយគ្មានការត្រួតពិនិត្យពីស្ថាប័នព័ត៌មានណាមួយ។ ការប្រើប្រាស់ យូធូប ដើម្បីលក់ផលិតផលឌីជីថល ឬសេវាកម្មប្រឹក្សាយោបល់ គឺជាវិធីសាស្ត្របង្កើនចំណូលដ៏មានប្រសិទ្ធភាពបំផុត។ វាជួយពង្រឹងជំនាញបច្ចេកទេសលើការប្រើប្រាស់ឧបករណ៍ថតរូប ការកាត់ត និងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឱ្យកាន់តែស្ទាត់ជំនាញ។ ឆានែលយូធូប ដែលជោគជ័យអាចនាំអ្នកទៅកាន់ឆាកអន្តរជាតិ និងការចូលរួមក្នុងព្រឹត្តិការណ៍ធំៗជុំវិញពិភពលោក។ វាផ្តល់នូវមោទនភាពចំពោះខ្លួនឯងនៅពេលដែលអ្នកមើលឃើញពីការរីកចម្រើននៃចំនួនអ្នកតាមដានពីម្នាក់ទៅម្នាក់។ ជួយឱ្យអ្នកអាចធ្វើតេស្តគំនិតអាជីវកម្មថ្មីៗបានយ៉ាងរហ័ស និងចំណាយដើមទុនតិចបំផុតតាមរយៈការវាស់ស្ទង់មតិអ្នកមើល។ ជាចុងក្រោយ អត្ថប្រយោជន៍ដ៏ធំបំផុតគឺការបង្កើតនូវមរតកឌីជីថល ដែលនឹងនៅបន្តបម្រើប្រយោជន៍ដល់មនុស្សជាតិជារៀងរហូត។ ជាសរុបមក ការចាប់ផ្តើមឆានែលយូធូប គឺជាដំណើរការនៃការរៀនសូត្រ និងការអត់ធ្មត់ដែលទាមទារពេលវេលាដើម្បីទទួលបានលទ្ធផល។ អ្នកមិនគួររង់ចាំរហូតដល់មានឧបករណ៍ល្អឥតខ្ចោះទើបចាប់ផ្តើមឡើយ ប៉ុន្តែត្រូវចាប់ផ្តើមជាមួយអ្វីដែលអ្នកមានក្នុងដៃនាពេលបច្ចុប្បន្ន។ ភាពទៀងទាត់ ក្នុងការបង្ហោះវីដេអូ គឺជាកត្តាកំណត់ដ៏សំខាន់បំផុតដែលធ្វើឱ្យប្រព័ន្ធ យូធូប ជួយជម្រុញឆានែលរបស់អ្នក។ ការរក្សាតុល្យភាពរវាងការងារ និងការសម្រាក ជួយការពារអ្នកពីភាពហត់នឿយខ្លាំងក្នុងការផលិតមាតិកា។ ការបន្តតាមដានការផ្លាស់ប្តូរនៃគោលការណ៍របស់ យូធូប ជួយឱ្យឆានែលរបស់អ្នកជៀសផុតពីបញ្ហាដែលមិនបានព្រាងទុក។ អ្នកគួរតែបង្កើតទំនាក់ទំនងល្អជាមួយអ្នកបង្កើតមាតិកាដទៃទៀត ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការរីកចម្រើន។ ការផ្ដោតលើការផ្តល់តម្លៃជាជាងការចង់បានលុយតែមួយមុខ នឹងធ្វើឱ្យឆានែលរបស់អ្នករីកចម្រើនដោយធម្មជាតិ និងរឹងមាំបំផុត។ ការប្រើប្រាស់បណ្តាញសង្គមផ្សេងៗដូចជា ហ្វេសប៊ុក និង តិក តុក ដើម្បីផ្សព្វផ្សាយវីដេអូ យូធូប ជួយពន្លឿនល្បឿននៃការរីកចម្រើន។ ការវិនិយោគលើការរៀនជំនាញកាត់ត និងការរចនា នឹងផ្តល់ផលតបស្នងមកវិញយ៉ាងច្រើនលើគុណភាពឆានែល។ ចូរចងចាំថា វីដេអូដែលល្អបំផុតគឺវីដេអូដែលត្រូវបានផលិតឡើងដោយមានការស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត។ ការកំណត់ពេលវេលាជាក់លាក់សម្រាប់ការឆ្លើយតបមតិយោបល់ ជួយឱ្យអ្នកមើលមានអារម្មណ៍ថាពួកគេត្រូវបានគេយកចិត្តទុកដាក់។ អ្នកគួរតែធ្វើការផ្លាស់ប្តូរបន្តិចម្តងៗទៅតាមការវិវត្តន៍នៃចំណូលចិត្តរបស់អ្នកមើល ដើម្បីកុំឱ្យឆានែលរបស់អ្នកមើលទៅស៊ាំភ្នែក។ ការប្រើប្រាស់ មុខងារការបង្កើនប្រសិទ្ធភាពមុខងារស្វែងរកឱ្យបានត្រឹមត្រូវ គឺជាគន្លឹះសម្ងាត់ដែលធ្វើឱ្យវីដេអូរបស់អ្នកមានអ្នកមើលឥតឈប់ឈរ។ កុំប្រៀបធៀបចំណុចចាប់ផ្តើមរបស់អ្នក ទៅនឹងចំណុចជោគជ័យរបស់អ្នកដទៃ ព្រោះគ្រប់គ្នាសុទ្ធតែមានដំណើររៀងៗខ្លួន។ ការរៀបចំបញ្ជីការងារដែលត្រូវធ្វើ សម្រាប់ការផលិតវីដេអូ ជួយឱ្យអ្នកធ្វើការបានយ៉ាងមានសណ្ដាប់ធ្នាប់ និងមានប្រសិទ្ធភាព។ ចូររក្សាភាពវិជ្ជមានជានិច្ច ទោះបីជាក្នុងកំឡុងពេលដែលឆានែលមិនសូវមានការរីកចម្រើនខ្លាំងក៏ដោយ។ ការយល់ដឹងពីច្បាប់រក្សាសិទ្ធិតន្ត្រី និងរូបភាព ជួយការពារឆានែលរបស់អ្នកពីការបិទដោយចៃដន្យ។ ការបង្កើត ឈុតខ្លីៗ នៃឆានែល ជួយឱ្យអ្នកមើលថ្មីៗយល់ដឹងពីតម្លៃដែលពួកគេនឹងទទួលបានភ្លាមៗ។ ភាពជោគជ័យលើឆានែលយូធូប មិនមែនកើតឡើងត្រឹមតែមួយយប់ឡើយ ប៉ុន្តែវាគឺជាផលនៃការព្យាយាម និងការមិនបោះបង់ចោល។ ជាចុងក្រោយ ចូរចាប់ផ្តើមឆានែលយូធូប របស់អ្នកនៅថ្ងៃនេះ ដោយក្តីជឿជាក់ និងមហិច្ឆតាដ៏ខ្ពង់ខ្ពស់ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក និងពិភពលោក។ សរុបសេចក្ដីមក ការចាប់ផ្តើមឆានែលយូធូប គឺជាដំណើរការដ៏អស្ចារ្យមួយដែលរួមបញ្ចូលគ្នានូវ គោលបំណង ភាពច្បាស់លាស់ក្នុងការចែករំលែកគុណតម្លៃ ។ បច្ចេកទេសដ៏ម៉ត់ចត់ក្នុងការបង្កើតមាតិកាដែលមានភាពច្នៃប្រឌិតខ្ពស់ និងការយល់ដឹងពីសារៈសំខាន់ដ៏មហាសាលនៃពិភពឌីជីថល។ តាមរយៈការព្យាយាម និងការអនុវត្តតាមយុទ្ធសាស្ត្រដែលបានរៀបរាប់ខាងលើ អ្នកនឹងអាចប្រែក្លាយឆានែលសាមញ្ញមួយឱ្យទៅជាវេទិកាដ៏មានឥទ្ធិពល និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនត្រឡប់មកវិញ។